ចបកាប់ គឺជាឧបករណ៍កសិកម្ម និងសំណង់ដ៏សាមញ្ញ ប៉ុន្តែមានសារៈសំខាន់បំផុត ដែលត្រូវបានប្រើប្រាស់តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ចបត្រូវបានរចនាឡើងជាពិសេសសម្រាប់កិច្ចការទាក់ទងនឹងការកាយដីដូចជាការជីក កាប់ គាស់ លើកនិងរាស់ដី ជាដើម។ ចបកាប់ជាទូទៅមានភាពសាមញ្ញ ដែលមានងាយស្រួលក្នុងការបំពេញការងារលំបាក ជាឧបករណ៍ប្រើជំនួសដៃទទេរ។ វាត្រូវមានផ្នែកសំខាន់ៗពីរគឺ ផ្លែនិងដងរបស់ចប។ ចំពោះផ្លែចប ឬហៅថា ក្បាលចប គឺជាផ្នែកដែកដែលមានរាងសំប៉ែត ធំទូលាយ ហើយមានគែមមុត ឬស្រួចនៅចុងម្ខាង។ ផ្លែចបអាចមានរាងខុសៗគ្នាទៅតាមប្រភេទ និងការប្រើប្រាស់ដូចជា រាងជ្រុង រាងមូល ឬរាងត្រីកោណបន្តិច។ ផ្លែចបខ្លះមានរន្ធ ឬកន្លែងសម្រាប់ស៊កដងដើម្បីកាន់។ រីឯដងចប ឬហៅថា ដៃចប គឺជាដងឈើ ឬដែកវែង ដែលភ្ជាប់ទៅនឹងផ្លែចប។ ដងចបមានប្រវែងខុសៗគ្នា ទៅតាមទំហំ និងការប្រើប្រាស់ ដើម្បីងាយស្រួលកាន់ និងបញ្ចេញកម្លាំង។ ឈើដែលនិយមធ្វើដងចប គឺឈើស្វាយ ឬឈើផ្សេងទៀតដែលរឹងមាំ និងមិនងាយបាក់។ ចបកាប់បានវិវត្តន៍ពីឧបករណ៍សាមញ្ញៗដែលធ្វើពីឈើ ឆ្អឹង ឬថ្ម ក្នុងសម័យបុរេប្រវត្តិ។ នៅពេលដែលមនុស្សចេះប្រើប្រាស់លោហៈ ចបកាប់ដែកបានលេចឡើង ដែលធ្វើឱ្យវាមានប្រសិទ្ធភាព និងប្រើប្រាស់បានយូរជាងមុន។ នៅក្នុងសង្គមកសិកម្មបុរាណ ចបកាប់គឺជាឧបករណ៍ដ៏សំខាន់បំផុតមួយ ដែលអនុញ្ញាតឱ្យមនុស្សចាប់ផ្ដើមកែច្នៃដីសម្រាប់ដាំដុះដំណាំ បង្កើនផលិតភាពកសិកម្ម និងជំរុញការរីកចម្រើននៃអរិយធម៌។ សូម្បីតែបច្ចុប្បន្ននេះ ទោះបីជាមានគ្រឿងយន្តកសិកម្មទំនើបៗជាច្រើនក៏ដោយ ចបកាប់នៅតែរក្សាបាននូវសារៈសំខាន់របស់វា។ សម្រាប់កសិករខ្នាតតូច ការងារសួនច្បារ ការងារសំណង់លក្ខណៈគ្រួសារ និងនៅតំបន់ដែលមិនអាចប្រើប្រាស់គ្រឿងយន្តធំៗបាន គេប្រើចបជាឧបករណ៍សំខាន់បំផុត។ វាជាឧបករណ៍ដែលតំណាងឱ្យភាពឧស្សាហ៍ព្យាយាមរបស់កសិករ និងជាផ្នែកមួយនៃកេរដំណែលវប្បធម៌កសិកម្មរបស់មនុស្សជាតិ។ ចបកាប់ត្រូវបានប្រើប្រាស់ជាចម្បងក្នុងការដាំដុះ និងថែទាំដំណាំដូចជា រៀបចំដី ជីករណ្តៅ កាប់ស្មៅ លើកភ្លឺស្រែ ឬ រងដំណាំ លាយជីនិងពូនគល់ដំណាំ។ ការៀបចំដី មុននឹងដាំដំណាំ ចបកាប់ត្រូវបានប្រើសម្រាប់ ជីកដី ត្រឡប់ដី ឬ រាស់ដី ឱ្យធូររលុង និងរាបស្មើ។ ការរាស់ដីជួយឱ្យឫសដំណាំអាចលូតលាស់បានល្អ និងងាយស្រួលស្រូបយកសារធាតុចិញ្ចឹម។ គេជីករណ្តៅសម្រាប់ ដាំកូនឈើ តូចៗ ដាំបន្លែ ឬសម្រាប់ដាក់ជី។ ចបកាប់មានប្រសិទ្ធភាពខ្ពស់ក្នុងការ កាត់ឫសស្មៅដែលដុះរំខានដំណាំ។ កសិករប្រើចបកាប់សម្រាប់ លើកភ្លឺស្រែធ្វើជាបន្ទាត់កំណត់ព្រំប្រទល់ឬលើករងដំណាំ សម្រាប់ដាំបន្លែ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងទឹក និងថែទាំ។ ក្រោយពីដាក់ជីលើដី កសិករអាចប្រើចបកាប់លាយជីជាមួយដី ដើម្បីធានាថាល្បាយទាំងពីរចូលគ្នាបានសព្វល្អ។ គេពូនគល់ដំណាំ ចំពោះដំណាំមួយចំនួនដូចជា ពោត ដំឡូង ឬអំពៅ ចបកាប់ត្រូវបានប្រើសម្រាប់ ពូនដីទៅគល់ ដើម្បីទ្រទ្រង់ដើម និងជួយឱ្យមើម ឬឫសលូតលាស់បានល្អ។ សរុបមក ចបកាប់គឺជាឧបករណ៍ដែលមិនអាចខ្វះបានសម្រាប់កិច្ចការដីធ្លីគ្រប់ប្រភេទ។ ភាពសាមញ្ញ ប្រសិទ្ធភាព និងភាពធន់របស់វា ធ្វើឱ្យវានៅតែជាជម្រើសដ៏ពេញនិយមសម្រាប់កសិករ អ្នកថែសួន និងអ្នកធ្វើការសំណង់តូចៗរាប់លាននាក់នៅទូទាំងពិភពលោក។